ការញ៉ាំអាហាររួមគ្នា បន្ទាប់ពីពិធីបុណ្យនានានៅវត្ត គឺជាឱកាសដ៏សំខាន់មួយសម្រាប់ បង្កើត និងពង្រឹងទំនាក់ទំនង ក្នុងសហគមន៍ខ្មែរ។ បន្ទាប់ពីបានបំពេញបុណ្យកុសលតាមបែបសាសនា ឬពិធីបួងសួងផ្សេងៗរួច សមាជិកគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ អាចនាំគ្នាប្រមូលផ្តុំជុំវិញតុបាយ ដើម្បីទទួលទានអាហារ និងបង្កើតសកម្មភាពសង្គម។ ការមកជុំគ្នាញ៉ាំអាហារ គឺដើម្បីបន្ធូរបន្ថយភាពនឿយហត់ និងបង្កើតបរិយាកាសរីករាយ។ ពេលញ៉ាំអាហារជុំគ្នា មនុស្សមានអារម្មណ៍ធូរស្រាល និងស្រស់ស្រាយជាងមុន។ ការសន្ទនាគ្នាមានភាពងាយស្រួល មនុស្សអាចនិយាយគ្នាលេង សួរនាំសុខទុក្ខ រំលឹកអនុស្សាវរីយ៍ចាស់ៗ ឬចែករំលែករឿងរ៉ាវថ្មីៗ។ ការសន្ទនាបែបធម្មតាៗទាំងនេះ ជួយឲ្យពួកគេមានឱកាសស្គាល់គ្នាបានកាន់តែជ្រាលជ្រៅ និងបង្កើតចំណេះដឹងពីអារម្មណ៍ ចំណូលចិត្ត និងគោលបំណងរបស់គូស្នេហ៍បានយ៉ាងល្អ។ ការអង្គុយជិតគ្នា ចែករំលែកម្ហូបអាហារ និងសំណើចសប្បាយ រួមចំណែកបង្កើតភាពស្និទ្ធស្នាល និងកាត់បន្ថយភាពតានតឹង។ ការញ៉ាំអាហាររួមគ្នា គឺពោរពេញទៅដោយកាយវិការនៃការយកចិត្តទុកដាក់ និងការគោរពបំផុត ដែលបង្ហាញពីការយល់ដឹង និងការថែរក្សាទំនាក់ទំនងជាមួយគ្នា។ ការដួសបាយ ឬសម្លរឲ្យគ្នា នេះជាទង្វើដ៏សាមញ្ញតែមានន័យជ្រៅ ដែលបង្ហាញពីការគោរព និងការគិតគូរពីសុខទុក្ខអ្នកដទៃ។ វាក៏បង្ហាញពីភាពកក់ក្ដៅ និងភាពរួមរួមគ្នាទៅវិញទៅមកក្នុងគ្រួសារ និងមិត្តភក្តិផងដែរ ដែលជាមូលដ្ឋានសំខាន់មួយសម្រាប់ការបង្កើតនូវសម្ព័ន្ធភាពដែលរឹងមាំ និងមានភាពស្មោះត្រង់។ ហើយវាក៏បង្ហាញពី សន្ដានចិត្ត របស់យើងទៅកាន់បុគ្គលម្នាក់ទៀតផងដែរ ដែលបង្ហាញថាយើងមានការយកចិត្តទុកដាក់ ព្រមជាមួយការគោរព។ ជារឿយៗ គ្រួសារនីមួយៗនាំយកម្ហូបពីផ្ទះរបស់ខ្លួនមកវត្ត ដើម្បីចូលរួមក្នុងពិធីបុណ្យ ឬពិធីបួងសួងផ្សេងៗ។ ក្រោយពេលលោកឆាន់រួចហើយ គេក៏ចែករំលែកម្ហូបទាំងនោះឲ្យគ្នាទៅវិញទៅមក ដែលជាការបង្ហាញពីភាពស្និតស្នាល និងការចែករំលែកក្ដីស្រឡាញ់។ បន្ថែមពីលើនោះទៀត វាជាការបង្ហាញពីការចែករំលែករបស់អ្វីមួយទៅនរណាម្នាក់ដោយមិនគិតពីផលប្រយោជន៍។ ពង្រឹងចំណងសាមគ្គីភាពសហគមន៍ ការជួបជុំគ្នាញ៉ាំអាហារបែបនេះ មិនត្រឹមតែសម្រាប់គ្រួសារប៉ុណ្ណោះទេ តែថែមទាំងសម្រាប់សហគមន៍ទាំងមូល។ សម្រាប់អ្នកចំណូលថ្មី ឬយុវជនដែលទើបតែធំពេញវ័យ វាជាឱកាសល្អក្នុងការជួប និងស្គាល់មនុស្សក្នុងភូមិ ឬសហគមន៍។ អាហាររួមគ្នាគឺជាផ្នែកមួយនៃប្រពៃណីវប្បធម៌ ដែលជួយរក្សា និងបន្តតម្លៃនៃសាមគ្គីភាព និងការជួបជុំគ្នាពីមួយជំនាន់ទៅមួយជំនាន់។ ពេលខ្លះ ការជួបជុំគ្នាក្នុងបរិយាកាសធូរស្រាលនេះ ក៏ជាឱកាសល្អសម្រាប់ពិភាក្សា និងដោះស្រាយបញ្ហាតូចៗក្នុងសហគមន៍ ឬគ្រួសារដោយសន្តិវិធី។ ដូច្នេះ ការញ៉ាំអាហាររួមគ្នាបន្ទាប់ពីពិធី មិនមែនគ្រាន់តែជាការបំពេញក្រពះប៉ុណ្ណោះទេ ពោរពេញទៅដោយអត្ថន័យ និងការបង្កើតសម្ព័ន្ធភាពជារួមគ្នា។ ប៉ុន្តែវាគឺជាសកម្មភាពវប្បធម៌ដ៏មានតម្លៃ ដែលជួយ ភ្ជាប់ទំនាក់ទំនងមនុស្ស ឲ្យកាន់តែស្និទ្ធស្នាល និងពង្រឹងចំណងសាមគ្គីភាពក្នុងសង្គមខ្មែរ។